ការផ្តល់អាហារូបករណ៍នៅកម្ពុជា ជួយឱ្យនិស្សិតមកពីគ្រួសារដែលមានប្រាក់ចំណូលទាបអាចបន្តការសិក្សាថ្នាក់ខ្ពស់បាន។ រដ្ឋាភិបាលកម្ពុជាផ្តល់កម្មវិធីអាហារូបករណ៍ជាច្រើន ដើម្បីគាំទ្រនិស្សិតដែលមានទេពកោសល្យ។ អាហារូបករណ៍មានសារៈសំខាន់ខ្លាំងណាស់ក្នុងការសិក្សា ដោយសារតែការអប់រំត្រូវបានគេចាត់ទុកជាមាគ៌ាដ៏សំខាន់ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ឪពុកម្តាយជាច្រើនជំរុញកូនៗឱ្យខិតខំសិក្សាឲ្យបានល្អ ដើម្បីទទួលបានអាហារូបករណ៍សម្រាប់សិក្សា។ ការផ្តល់អាហារូបករណ៍បានកើនឡើងជាប្រចាំឆ្នាំ ជាមួយនឹងការគាំទ្រពីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។ អាហារូបករណ៍ជាច្រើនផ្ដោតសំខាន់លើនិស្សិតដែលមកពីតំបន់ជនបទឆ្ងាយៗ និងនិស្សិតដែលមានសមត្ថភាពសិក្សាខ្ពស់។ សាកលវិទ្យាល័យមួយចំនួននៅកម្ពុជាបានបង្កើតកម្មវិធីអាហារូបករណ៍ផ្ទាល់ខ្លួន ដើម្បីទាក់ទាញនិស្សិតពូកែៗ។ ការប្រកួតប្រជែងសម្រាប់អាហារូបករណ៍នៅកម្ពុជាមានកម្រិតខ្ពស់ ដោយសារចំនួនមានកំណត់ ហើយនិស្សិតជាច្រើនពឹងផ្អែកលើអាហារូបករណ៍ដើម្បីបង់ថ្លៃសិក្សានិងការរស់នៅ។ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ អាហារូបករណ៍មួយចំនួនត្រូវបានបង្កើតឡើងសម្រាប់និស្សិតស្រី។ និស្សិតជនជាតិភាគតិចនៅកម្ពុជាក៏មានសិទ្ធិក្នុងការទទួលអាហារូបករណ៍ផងដែរ។ អាហារូបករណ៍អន្តរជាតិអាចអនុញ្ញាតឱ្យនិស្សិតកម្ពុជា អាចបន្តការសិក្សានៅបរទេសបាន។ រដ្ឋាភិបាលបានសហការជាមួយដៃគូបរទេស ដើម្បីបង្កើនឱកាសអាហារូបករណ៍នៅកម្ពុជា។ ជាទូទៅ និស្សិតដែលទទួលបានអាហារូបករណ៍មានសមត្ថភាពសិក្សាខ្ពស់ ហើយអាចបញ្ចប់ការសិក្សាបានយ៉ាងជោគជ័យ។ តាមរយៈកម្មវិធីអាហារូបករណ៍ និស្សិតជាច្រើនបានទទួលឱកាសសិក្សានិងអភិវឌ្ឍខ្លួនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ អាហារូបករណ៍មានតួនាទីសំខាន់ក្នុងការជួយសម្រួលដល់បន្ទុកហិរញ្ញវត្ថុលើការចំណាយថ្លៃសិក្សានិងសម្ភារៈសិក្សា ដែលធ្វើឲ្យនិស្សិតអាចបន្តការសិក្សាដោយគ្មានការព្រួយបារម្ភ និងទទួលបានលទ្ធផលល្អ ដែលនាំទៅរកឱកាសការងារល្អប្រសើរនាពេលអនាគត។ ជំនួយហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយការបោះបង់ការសិក្សារ របស់និស្សិតដែលមានជីវៈភាពក្រីក្រ។ ការទទួលបានអាហារូបករណ៍បានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាខ្វះខាតថវិកាសម្រាប់ការសិក្សា ព្រោះនិស្សិតកម្ពុជាភាគច្រើនគឺពឹងផ្អែកលើជំនួយហិរញ្ញវត្ថុដើម្បីបន្តការសិក្សារបស់ពួកគេ។ ប្រសិនបើគ្មានជំនួយហិរញ្ញវត្ថុទេ និស្សិតជាច្រើនដែលរស់នៅតាមតំបន់ជនបទនឹងមិនអាចបន្តការសិក្សានៅសាកលវិទ្យាល័យបានឡើយ។ ហេតុនេះហើយបានជាសាកលវិទ្យាល័យជាច្រើនបានផ្ដល់ជំនួយហិរញ្ញវត្ថុផ្អែកលើតម្រូវការ ដើម្បីទាក់ទាញនិស្សិតដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែខ្វះខាតលទ្ធភាព។ ជំនួយនេះជួយកាត់បន្ថយគម្លាតនៃការអប់រំរវាងសិស្សនៅទីក្រុង និងសិស្សនៅជនបទ ដែលជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសស្មើគ្នាសម្រាប់យុវជនកម្ពុជាទាំងអស់។ ជាទូទៅ និស្សិតដែលចង់ទទួលបានជំនួយហិរញ្ញវត្ថុអាចដាក់ពាក្យសុំតាមរយៈការគ្រប់គ្រងសាលា ឬអង្គការផ្សេងៗ។ លើសពីនេះ ជំនួយហិរញ្ញវត្ថុក៏អាចគាំទ្រឲ្យនិស្សិតក្នុងការបន្តការសិក្សានៅបរទេសផងដែរ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សនៅកម្ពុជា។ ការពង្រីកជំនួយហិរញ្ញវត្ថុ គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតឱកាសសិក្សាសម្រាប់យុវជនគ្រប់រូប។